តង្វាយ និងអំណោយនាគនៅទីសក្ការៈបូជាតាមដងទន្លេ គឺជាប្រពៃណីដ៏សំខាន់មួយក្នុងជំនឿរបស់ខ្មែរ ដែលទាក់ទងនឹងការគោរពបូជាចំពោះនាគ ជាសត្វទេពដែលមានឥទ្ធិពលលើទឹក។ ការធ្វើពិធីបែបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃជំនឿ និងវប្បធម៌ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។ ពិធីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមនុស្ស ធម្មជាតិ និងជំនឿលើសត្វទេពដែលមានអំណាចលើទឹក។ ការបូជា និងថ្វាយតង្វាយនាគត្រូវបានធ្វើឡើងជាចម្បងនៅតាមទីតាំងប្រវត្តិសាស្ត្រ និងទីសក្ការៈបូជាសំខាន់ៗមួយចំនួន ដូចជា នៅអង្គរវត្ត ប្រាសាទបុរាណ វត្តជិតទន្លេនិងជាប់ស្រះ ស្រះស្រង់ ឬ ស្រះជ្រៅ។ អង្គរវត្ត ជាទីកន្លែងដ៏ពិសិដ្ឋ និងជានិមិត្តរូបនៃមហាអំណាចរបស់ព្រះមហាក្សត្រខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទេវកថា និងជំនឿសាសនា។ ប្រាសាទបុរាណជាច្រើនត្រូវបានសាងសង់ឡើងដោយមានលម្អរូបនាគនៅតាមកាំជណ្ដើរ របង ឬជាបង្កាន់ដៃ ដែលបង្ហាញពីសារៈសំខាន់របស់នាគក្នុងស្ថាបត្យកម្ម និងជំនឿ ដែលបង្ហាញពីតួនាទីសំខាន់របស់នាគក្នុងការការពារ និងជាតំណាងឱ្យភាពចម្រុងចម្រើន។ ទន្លេ បឹង ឬស្រះធំៗ ត្រូវបានគេជឿថាជាទីជម្រករបស់នាគ ឬជាទីដែលនាគតែងតែបង្ហាញខ្លួន។ ស្រះស្រង់ ជាស្រះបុរាណមួយនៅជិតប្រាសាទបន្ទាយក្តី ដែលមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងជំនឿទាក់ទងនឹងទឹក។ ស្រះទឹកធំៗ ឬ កន្លែងដែលមានទឹកជ្រៅត្រូវបានគេជឿថាជាច្រកចូលទៅកាន់ពិភពនាគ។ ស្រះទឹកដែលស្ថិតនៅចំកណ្ដាលប្រាសាទមួយចំនួនក៏ត្រូវបានគេគោរពបូជាផងដែរ។ តង្វាយដែលត្រូវបានប្រើប្រាស់សម្រាប់បូជាទៅកាន់នាគ ជាទូទៅគឺជារបស់ធម្មជាតិ និងមានន័យជានិមិត្តរូប មានដូចជា ចេក ផ្លែឈើផ្សេងៗ និង ផ្កា ជាដើម។ ចេក ជាផ្លែឈើទូទៅមួយដែលគេនិយមប្រើប្រាស់ក្នុងពិធីបុណ្យ និងការបូជា ដោយសារតែភាពងាយស្រួលរក និងជាតំណាងឱ្យភាពបរិសុទ្ធ។ ផ្លែឈើស្រស់ៗ ជាច្រើនប្រភេទទៀតក៏ត្រូវបានគេយកមកថ្វាយផងដែរ ដោយយោងទៅតាមរដូវកាល និងជំនឿតាមតំបន់។ ផ្កាឈូក ឬផ្កាផ្សេងៗដែលមានក្លិនក្រអូប និងពណ៌ស្រស់ស្អាតត្រូវបានប្រើប្រាស់ដើម្បីលម្អ និងបង្ហាញការគោរព។ ជាពិសេស ផ្កាឈូក ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិធីបូជា និងការថ្វាយបង្គំផ្សេងៗ ជាពិសេសនៅក្នុងសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា។ និងផ្កាដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ដូចជាផ្កាម្លិះ ផ្ការំដួល ឬផ្កាចំប៉ី ក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដើម្បីធ្វើឱ្យបរិយាកាសនៃពិធីកាន់តែមានសិរីសួស្តី និងទាក់ទាញចិត្ត។ ពណ៌ស្រស់ស្អាត ពណ៌ធម្មជាតិនៃផ្កា ជាពិសេសពណ៌ស្រស់ឆើតឆាយ ជួយបង្កើនសោភ័ណភាព និងភាពទាក់ទាញនៃពិធីបូជា ឬទីកន្លែងគោរពសក្ការៈ។ ពិធីបូជានាគភាគច្រើនធ្វើឡើងក្នុងអំឡុងពេលដែលទាក់ទងនឹងវដ្តទឹក និងរដូវកាលកសិកម្ម ដូចជា ពិធីបុណ្យអ៊ុំទូក កុំឡុងខែអសុ្សជ កត្តិក។ ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធឡើងនៅចុងខែអស្សុជ ឬដើមខែកត្តិក ដែលជាពេលវេលាដែលទឹកទន្លេមេគង្គចាប់ផ្តើមស្រក។ ក្នុងពិធីនេះ ប្រជាជនតែងបួងសួងសុំសេចក្តីសុខ និងលាភសំណាងពីទេវតា និង ស្តេចនាគ។ ក្នុងខែអស្សុជ និងកត្តិក: ខែទាំងពីរនេះគឺជាខែដែលសម្បូរទឹកភ្លៀង ហើយក៏ជាពេលវេលាដែលកសិករត្រូវការទឹកសម្រាប់ដាំដុះ។ ដូច្នេះ ការបូជានាគក្នុងអំឡុងពេលនេះមានគោលបំណងសុំទឹកភ្លៀងគ្រប់គ្រាន់។ អត្ថន័យសំខាន់នៃការបូជានាគគឺទាក់ទងនឹងការគ្រប់គ្រង និងតុល្យភាពនៃធនធានទឹក ដែលជាកត្តាចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។ នាគត្រូវបានគេជឿថាមានអំណាចក្នុងការត្រួតត្រាលើទឹកភ្លៀង ដូចនេះការបួងសួងសុំទឹកភ្លៀងពីនាគក៏បានក្លាយជាទំនៀមទម្លាប់ប្រពៃណីមកទល់បច្ចុប្បន្ន។ ការថ្វាយតង្វាយ និងបួងសួងគឺដើម្បីសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផលកសិកម្ម និងបំពេញតម្រូវការប្រចាំថ្ងៃ។ ក្នុងករណីដែលមានទឹកច្រើនហួសហេតុ ការបូជានាគក៏មានគោលបំណងដើម្បីសុំឱ្យនាគជួយទប់ស្កាត់ ឬបញ្ចៀសគ្រោះទឹកជំនន់ ដើម្បីការពារភូមិឋាន និងផលដំណាំពីការខូចខាត។